រឿងរន្ធត់ គឺជាប្រភេទរឿងដែលបង្កើតឡើងដើម្បីបង្កភាពភ័យខ្លាច ព្រឺព្រួច និងភាពតក់ស្លុតដល់អ្នកទស្សនា។ រឿងរន្ធត់ខ្មែរជាច្រើនបានទាញយកប្រភពពី ជំនឿ អបិយជំនឿ រឿងព្រេងនិទានបុរាណ និងព្រលឹងខ្មោច ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ។ ភាពយន្តទាំងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការឆ្លុះបញ្ចាំងពីវប្បធម៌ និងការស្រមើលស្រមៃរបស់ខ្មែរផងដែរ។ រឿង ពស់កេងកង គឺជាខ្សែភាពយន្តអំពីស្នេហារវាងមនុស្ស និងពស់ ដែលរួមមានឈុតដ៏រន្ធត់ខ្លះៗដើម្បីឲ្យអ្នកមើលមានការភ័យខ្លាច។ សាច់រឿងចាប់ផ្ដើមដោយពស់មួយក្បាលបានជួយជីវិតនារីម្នាក់ ក្រោយមក ពួកគេក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា។ រឿងនេះបានបង្កប់នូវធាតុអបិយជំនឿ និងភាពអាថ៌កំបាំងទាក់ទងនឹងពស់ដែលជាសត្វពាក់កណ្ដាលទេព។ ភាពយន្តនេះបានក្លាយជារឿងដែលល្បីរន្ទឺពេញប្រទេស។ រឿង កូនពស់កេងកង ជាខ្សែភាពយន្តដែលបន្តពីរឿងពស់កេងកង ដោយរឿងនេះនិយាយអំពី កូនស្រីម្នាក់ដែលកើតមកជាកូនកាត់ពស់ និងមនុស្ស។ នាងមានរូបរាងប្លែក ដោយមានពស់រស់នៅលើក្បាលរបស់នាង ដោយសារតែនាងជាកូនកាត់ពស់ នាងមាន អំណាចពិសេស ដែលធ្វើឲ្យនាងខុសប្លែកពីមនុស្សធម្មតា។ រឿងនេះផ្ដោតលើការតស៊ូរបស់នាងក្នុងការរស់នៅក្នុងសង្គម និងការប្រើប្រាស់អំណាចរបស់នាង។ រឿង នេសាទក្រពើ គឺជាខ្សែភាពយន្តរន្ធត់ដែលផ្ដោតលើសត្វក្រពើដ៏កាចសាហាវ។ សាច់រឿងច្រើនតែនិយាយអំពីអ្នកភូមិដែលប្រឈមមុខនឹងគ្រោះថ្នាក់ពីក្រពើយក្ស ឬក្រពើដែលមានវិញ្ញាណសណ្ឋិត។ ភាពយន្តប្រភេទនេះប្រើប្រាស់ការភ័យខ្លាចពីសត្វកាចសាហាវ និងការសងសឹករបស់វា។ រឿង នាងដើមចេកជ្វា គឺជាខ្សែភាពយន្តបុរាណមួយ ដែលយកលំនាំតាមរឿងព្រេងខ្មែរ។ សាច់រឿងទាក់ទងនឹងវិញ្ញាណក្ខន្ធរបស់នាងដើមចេក ដែលជួយមនុស្សល្អ និងផ្ដល់មេរៀនដល់មនុស្សអាក្រក់។ ទោះបីជារឿងនេះមិនមែនជារន្ធត់សុទ្ធសាធក៏ដោយ ក៏វាមានធាតុអាថ៌កំបាំង និងភ័យរន្ធត់ទាក់ទងនឹងព្រលឹងផងដែរ។ រឿង ទង់ព្រលឹង គឺជាខ្សែភាពយន្តរន្ធត់សម័យទំនើប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង។ សាច់រឿងទាក់ទងនឹងព្រលឹងខ្មោចដែលសណ្ឋិតនៅក្នុងទង់ ឬរបស់របរផ្សេងៗ។ ភាពយន្តនេះបានប្រើប្រាស់បច្ចេកទេសផលិតបែបទំនើបដើម្បីបង្កើតឈុតឆាកភ័យរន្ធត់ និងព្រឺព្រួច។ រឿង ចិញ្ចៀនខ្មោច ផ្ដោតលើវត្ថុស័ក្តិសិទ្ធិ ឬវត្ថុមានអំណាចអាថ៌កំបាំង។ សាច់រឿងនិយាយអំពីចិញ្ចៀនមួយវង់ដែលមានខ្មោចសណ្ឋិត ឬមានបណ្ដាសា ហើយអ្នកណាពាក់ចិញ្ចៀននោះ នឹងជួបប្រទះនឹងព្រឹត្តិការណ៍ចម្លែកៗ និងគួរឲ្យខ្លាច។ រឿង កូនអើយម្តាយអាប គឺជាខ្សែភាពយន្តរន្ធត់ដ៏ល្បីល្បាញមួយទៀតរបស់ខ្មែរ។ វានិយាយអំពីម្តាយម្នាក់ដែលមានមន្តអាគម ឬត្រូវបានក្លាយជាអាប។ កូនរបស់នាងត្រូវប្រឈមមុខនឹងការពិតដ៏គួរឲ្យខ្លាច រឿងនេះបង្ហាញពីជំនឿលើខ្មោចអាប ដែលជាប្រភេទខ្មោចដ៏គួរឲ្យខ្លាច និងមានឫទ្ធិអំណាច។ រឿង ភ្លើងឆេះក្លឹបក្រោមដី ដែលផលិតក្នុងឆ្នាំ ២០២៥ ដែលសាច់រឿងដោយផ្អែកទៅលើព្រឹត្តិការណ៍ដែលកើតឡើងផ្ទាល់ក្នុងឆ្នាំ ២០២១ នៅខេត្តសៀមរាប។ រឿងនេះអាចទាក់ទងនឹងព្រឹត្តិការណ៍ ភ្លើងឆេះក្លឹប មួយ ដែលបណ្ដាលឲ្យមានការស្លាប់បាត់បង់ជីវិត ហើយវិញ្ញាណអ្នកស្លាប់បានសណ្ឋិតនៅទីនោះ ឬត្រឡប់មកសងសឹកវិញ។ រឿងនេះអាចនឹងផ្ដោតលើភាពភ័យខ្លាចពីភ្លើងឆេះដ៏សាហាវ និងវិញ្ញាណសងសឹក។ រឿងរន្ធត់ខ្មែរជាច្រើនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងផ្សព្វផ្សាយនូវជំនឿ អបិយជំនឿ និងរឿងព្រេងនិទានពីដូនតាខ្មែរ។ ភាពយន្តទាំងនេះនៅតែទទួលបានការគាំទ្រពីទស្សនិកជន ទោះបីជាពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណោះក៏ដោយ។